ការរៀបអាពាហ៍ពិពាហ៍នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលពោរពេញទៅដោយប្រពៃណី ជំនឿ និងការត្រៀមលក្ខណៈយ៉ាងល្អិតល្អន់ ជាពិសេសសម្រាប់កូនក្រមុំ ។ ការថែរក្សាសម្រស់មិនមែនត្រឹមតែជាការតុបតែងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីភាពបរិសុទ្ធ សិរីមង្គល និងការគោរពប្រពៃណីផងដែរ ។ សម្រស់របស់កូនក្រមុំមុនថ្ងៃមង្គលការ គឺជារឿងដ៏សំខាន់មួយដែលទាមទារការយកចិត្តទុកដាក់ និងផែនការច្បាស់លាស់ ។ ការត្រៀមខ្លួននេះមិនមែនត្រឹមតែសម្រាប់តែថ្ងៃមង្គលការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យកូនក្រមុំមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។ ការមានស្បែកដែលភ្លឺថ្លា និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារបស់កូនក្រមុំគ្រប់រូប ។ ការថែរក្សាស្បែកគួរតែចាប់ផ្តើមយ៉ាងតិច ៣ ទៅ ៦ ខែមុនថ្ងៃមង្គលការដើម្បីអោយមានភាពស្រស់ស្អាតជាងគេ ។ ដំបូង កូនក្រមុំគួរកំណត់ថាស្បែកខ្លួនឯងមានបញ្ហាអ្វីខ្លះ ដូចជា មុន ស្នាមអុចខ្មៅ ស្បែកស្ងួត ស្បែកខ្លាញ់ ឬស្បែកស្រអាប់ ។ ការដឹងពីបញ្ហាទាំងនេះនឹងជួយជ្រើសរើសផលិតផល និងការព្យាបាលដែលត្រឹមត្រូវជាមួយនឹងស្បែករបស់យើង ។ ការទៅជួបគ្រូពេទ្យជំនាញខាងសើស្បែក ឬអ្នកឯកទេសថែរក្សាសម្រស់ អាចផ្តល់ដំបូន្មានល្អៗ និងកម្មវិធីថែរក្សាស្បែកដែលសាកសមនឹងស្ថានភាពស្បែកនីមួយៗ ។ ពួកគេអាចណែនាំការព្យាបាលដូចជា ការធ្វើមុខ ឬឡាស៊ែរ ក្នុងករណីចាំបាច់ណាមួយដែលមាន ។ ទម្លាប់ថែរក្សាស្បែកប្រចាំថ្ងៃលាងសម្អាតមុខពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលយប់ ដើម្បីកម្ចាត់ធូលីដី និងគ្រឿងសម្អាងពីថ្ងៃ ។ ប្រើប្រាស់ទឹកថូន័រ ដើម្បីជួយបិទរន្ធញើស និងត្រៀមស្បែកសម្រាប់ជំហានបន្ទាប់ ។ ការលាបនិងជ្រើសរើសសេរ៉ូមដែលមានផ្ទុកវីតាមីន សុី អាស៊ីត ហ៊ីយ៉ាលូរ៉ូនិក ឬ រ៉េទីណុល ទៅតាមប្រភេទស្បែក ដើម្បីជួយបំប៉ន និងព្យាបាលបញ្ហាស្បែក ។ ការប្រើប្រាស់ក្រែមលាបមាត់ដែលផ្តល់សំណើមដើម្បីរក្សាស្បែកឱ្យមានសំណើម និងទន់ល្មើយ ។ ការលាបឡេការពារកម្ដៅថ្ងៃ ដែលជាកត្តាចាំបាច់បំផុតដើម្បីការពារស្បែកពីកាំរស្មីយូវី ដែលអាចបណ្តាលឱ្យស្បែកឆាប់ចាស់ និងមានស្នាមអុចខ្មៅ ។ ការព្យាយាមបិទមាស់មុខយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សំណើម បំប៉ន ឬបន្សាបជាតិពុលលើស្បែកមុខ ។ ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ ប្រហែល ៨ កែវក្នុងមួយថ្ងៃ ដើម្បីរក្សាស្បែកឱ្យមានសំណើមពីខាងក្នុង ។ ឯការថែរក្សាសក់អោយស្រស់ស្អាតអោយមានសុខភាពល្អ នឹងជួយឱ្យកូនក្រមុំមើលទៅកាន់តែមានភាពស្រស់ស្អាតនៅថ្ងៃមង្គលការផងដែរ ។ ត្រូវកក់សក់ និងបន្ទន់សក់ដោយប្រើប្រាស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ដែលសាកសមនឹងប្រភេទសក់របស់យើង ។ ធ្វើការម៉ាស្សាសក់ជាមួយសារធាតុបំប៉នយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សំណើម និងជួសជុលសក់ខូច ។ ម៉ាស្សាដោយការលាបប្រេងដូង ម៉ាសស៊ុត ឬម៉ាសផ្លែបឺរ អាចជាជម្រើសដ៏ល្អសម្រប់ស្បែកក្បាល ។ ការកាត់ចុងសក់ដែលបែកចុងជាប្រចាំ ជួយឱ្យសក់លូតលាស់បានល្អ និងមើលទៅមានសុខភាពល្អ ។ កាត់បន្ថយការប្រើម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនគៀបសក់ ឬម៉ាស៊ីនរួញសក់ដែលប្រើកម្ដៅខ្ពស់ ព្រោះវាអាចធ្វើឱ្យសក់ខូច ។ ប្រសិនបើចាំបាច់ ត្រូវប្រើប្រាស់ផលិតផលការពារកម្ដៅសក់ជាមុនពេលប្រើ បើអាចកុំប្រើប្រាស់តែម្តង ។ ការជ្រើសរើសពណ៌សក់ ប្រសិនបើចង់ប្តូរពណ៌សក់ គួរធ្វើមុនថ្ងៃមង្គលការប្រហែលមួយខែ ដើម្បីឱ្យសក់មានសភាពល្អ និងជៀសវាងបញ្ហាខូចសក់។ ការថែរក្សារាងកាយ និងសុខភាពទូទៅដែលទាក់ទងនឹងរបបអាហារដែលមានតុល្យភាពដូចជា បរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអុីនឱ្យបានគ្រប់គ្រាន់ ។ ជៀសវាងការញាំអាហារកែច្នៃ អាហារផ្អាប់ អាហារមានជាតិស្ករខ្ពស់ និងជាតិប្រៃច្រើន ។ ហាត់ប្រាណអោយបានទៀងទាត់ យ៉ាងតិច ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ជួយឱ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងកាត់បន្ថយភាពតានតឹងនឹងជួយអោយមានរាងស្អាត ។ ត្រូវគេងឱ្យបានគ្រប់គ្រាន់យ៉ាងតិច ៧-៨ ម៉ោងក្នុងមួយថ្ងៃ ជួយឱ្យរាងកាយបានសម្រាក ស្បែកស្រស់ថ្លា និងកាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក ។ ការត្រៀមរៀបអាពាហ៍ពិពាហ៍អាចបណ្តាលឱ្យមានភាពតានតឹងដូចនេះ គួររកវិធីបន្ធូរអារម្មណ៍ ដូចជាការស្តាប់ភ្លេង យូហ្គា ឬធ្វើសមាធិជាដើម ។ ធ្វើក្រចកដៃក្រចកជើង ជាប្រចាំ ដើម្បីឱ្យដៃជើងស្អាតបាត និងត្រូវសម្អាតមេរោគជាប្រចាំ ។ ដុសធ្មេញជាប្រចាំ ទៅជួបពេទ្យធ្មេញដើម្បីពិនិត្យ និងសម្អាតធ្មេញ ដើម្បីធានាថាធ្មេញសស្អាតសម្រាប់ស្នាមញញឹមដ៏ស្រស់ស្អាតនៅថ្ងៃពិសេស ។ នៅថ្ងៃចាប់ផ្តើមមង្គលការផ្ទាល់ ការត្រៀមលក្ខណៈ និងការថែរក្សាសម្រស់គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យកូនក្រមុំមើលទៅស្រស់ស្អាតឥតខ្ចោះ និងមានភាពជឿជាក់ ។ ការតុបតែងមុខនៅថ្ងៃមង្គលការគួរតែត្រូវបានធ្វើឡើងដោយ អ្នកជំនាញ ដែលមានបទពិសោធន៍ខ្ពស់ ។ ត្រូវពិភាក្សាជាមួយអ្នកជំនាញផាត់មុខអំពីស្ទីលដែលអ្នកចង់បាន ថាតើបែបធម្មជាតិ សុភាពរាបសា ឬបែបលេចធ្លោនឹងសាកសមចំពោះអ្នក ។ ត្រូវជ្រើសរើសយកស្ទីលដែលស័ក្តិសមនឹងទម្រង់មុខ ពណ៌សម្បុរ និងឈុតសម្លៀកបំពាក់ ។ ត្រូវប្រាកដថាអ្នកផាត់មុខប្រើប្រាស់ផលិតផលដែលមានគុណភាពល្អ និងជាប់បានយូរពេញមួយថ្ងៃ ជាពិសេសត្រូវធន់នឹងញើស និងសំណើម ។ បើអាច គួរធ្វើការតុបតែងមុខសាកល្បងមុនថ្ងៃមង្គលការ ដើម្បីមើលថាវាស័ក្តិសមនឹងអ្នកប៉ុណ្ណា ហើយកែតម្រូវចំណុចណាដែលមិនពេញចិត្ត ។ ចំណែកឯម៉ូតសក់ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញសម្រស់កូនក្រមុំផងដែរ ។ ត្រូវធ្វើម៉ូតសក់ណាដែលស៊ីគ្នាជាមួយនឹងឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការដែលអ្នកនឹងពាក់ ។ សម្រាប់ពិធីបុណ្យប្រពៃណីខ្មែរ ម៉ូតសក់ដែល បួង ឬ រួញ ហើយលម្អដោយផ្កា ផ្កាម្លិះ ផ្កាភ្ញី និងគ្រឿងអលង្ការខ្មែរដូចជា សុរង មកុដ ឬផួងផ្កា គឺមានប្រជាប្រិយភាព និងមើលទៅមានភាពថ្លៃថ្នូរ ។ ត្រូវប្រាកដថាម៉ូតសក់ដែលបានជ្រើសរើសមានភាពធន និងមិនធ្វើឱ្យអ្នកពិបាកក្នុងការធ្វើចលនា ឬអង្គុយជាដើម ។ សម្លៀកបំពាក់ប្រពៃណីខ្មែរសម្រាប់ពិធីមង្គលការមានភាពសម្បូរបែប និងមានភាពស្រស់ស្អាតខុសប្លែកពីគេ ។ សម្រាប់ពិធីមង្គលការខ្មែរ កូនក្រមុំអាចផ្លាស់ប្តូរសម្លៀកបំពាក់ច្រើនឈុតទៅតាមពិធីនីមួយៗដូចជា ពិធីហោមរោង ពិធីកាត់សក់ ពិធីបង្វិលពពិល និង ពិធីបាចផ្កាស្លា ។ សម្លៀកបំពាក់ប្រពៃណីជាធម្មតាធ្វើពីហូល ផាមួង ឬសូត្រដែលតុបតែងដោយក្បាច់រចនាខ្មែរយ៉ាងផ្ចិតផ្ចង់នឹងមានភាពស្រស់ស្អាត ។ រីឯគ្រឿងអលង្ការគឺជាគ្រឿងលម្អដ៏សំខាន់ដែលធ្វើឱ្យកូនក្រមុំកាន់តែលេចធ្លោ និងមានភាពប្រណិត ។ សម្រាប់ពិធីប្រពៃណីខ្មែរ គ្រឿងអលង្ការ មាស ប្រាក់ និង ត្បូងមានតម្លៃ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងនេះអាចរួមមាន កងដៃ ខ្សែក ក្រវិល ចិញ្ចៀន និងខ្សែក្រវាត់មាសជាដើម ។ គ្រឿងអលង្ការដែលយើងពាក់គួរតែស៊ីគ្នាជាមួយនឹងឈុតសម្លៀកបំពាក់នីមួយៗ ។ ពិធីមង្គលការខ្មែរ មិនមែនត្រឹមតែជាការភ្ជាប់ចំណងស្នេហារវាងបុរសនិងស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលពោរពេញទៅដោយ និមិត្តរូប និងសារៈសំខាន់ដ៏ជ្រាលជ្រៅ នឹងឆ្លុះបញ្ចាំងពីតម្លៃ ជំនឿ និងប្រពៃណីរបស់ខ្មែររាប់សតវត្សរ៍ផងដែរ ។ ពិធីមង្គលការតំណាងឱ្យ ការចាប់ផ្តើមជីវិតថ្មី មួយរបស់គូស្វាមីភរិយា ដែលពោរពេញទៅដោយក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងការកសាងអនាគតរួមគ្នា ។ ពិធីជាច្រើនក្នុងមង្គលការ ជាពិសេសពិធី កាត់សក់ និង បង្វិលពពិល គឺជានិមិត្តរូបនៃការលាងជម្រះនូវអំពើអាក្រក់ និងឧបទ្រពចង្រៃទាំងឡាយ ដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយភាពបរិសុទ្ធ ស្អាតស្អំ និងមានក្តីសុខ ។ ដូចនេះសម្លៀកបំពាក់នៅថ្ងៃនេះត្រូវស្លៀកពាក់ឈុតពណ៌ស ឬពណ៌ស្រាលរបស់កូនក្រមុំក៏ជាផ្នែកមួយនៃការបង្ហាញពីភាពបរិសុទ្ធនេះដែរ ។ រាល់កាយវិការ និងពាក្យប្រសិទ្ធិពរជ័យពីចាស់ទុំ និងអាចារ្យ គឺមានបំណងជូនពរឱ្យគូស្វាមីភរិយាថ្មីបានជួបតែសេចក្តីសុខ ចម្រើនរុងរឿង និងមានជីវិតអាពាហ៍ពិពាហ៍ដ៏គង់វង្សស្ថិតស្ថេរ ។ នេះជាការចាប់ផ្តើមទំព័រជីវិតថ្មី ដែលគូស្វាមីភរិយាត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឱ្យមានភាពចុះសម្រុងគ្នា ។ រាល់ពិធីដែលបានប្រារព្ធឡើងក្នុងមង្គលការខ្មែរ គឺសុទ្ធតែមានគោលបំណង នាំមកនូវសិរីមង្គល ភាពចម្រុងចម្រើន និងសុភមង្គល ដល់គូស្វាមីភរិយាថ្មី ។ ពិធីនេះមានអត្ថន័យសំខាន់ណាស់ក្នុងការប្រសិទ្ធិពរជ័យឱ្យគូស្វាមីភរិយាបានសុខសប្បាយ ចៀសផុតពីគ្រោះភ័យ ក្តីអន្តរាយ ហើយបានជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ចនិរន្តរ៍ ។ ពពិលដែលបង្វិលតំណាងឱ្យចលនាទិសដៅនៃជីវិត ដែលប្រែក្លាយពីភាពនៅលីវទៅកាន់ជីវិតដែលមានគូ និងមានទំនួលខុសត្រូវវិញ ។ ឯការបាចផ្កាស្លាទៅលើគូស្វាមីភរិយា គឺជានិមិត្តរូបនៃការជូនពរឱ្យមានកូនចៅច្រើន មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានសិរីសួស្តីវិបុលសុខគ្រប់ប្រការ ។ ការអញ្ជើញចាស់ទុំ និងអាចារ្យមកចូលរួមក្នុងពិធី គឺដើម្បីឱ្យពួកគាត់ប្រសិទ្ធិពរជ័យតាមរយៈពិធីកម្មផ្សេងៗ ដែលគេជឿថាអាចនាំមកនូវសិរីមង្គល និងលាភសំណាងដល់គូស្វាមីភរិយា ។ ពិធីមង្គលការខ្មែរ គឺជាការបង្ហាញយ៉ាងច្បាស់អំពី អត្តសញ្ញាណ ទំនៀមទម្លាប់ និងវប្បធម៌ដ៏សម្បូរបែប របស់ប្រជាជាតិខ្មែរ ។ សម្លៀកបំពាក់ប្រពៃណី ឈុតសម្លៀកបំពាក់នីមួយៗដែលកូនក្រមុំនិងកូនកំលោះស្លៀក ជាពិសេសឈុត ហូលផាមួង និង អាវប៉ាក់ គឺសុទ្ធតែឆ្លុះបញ្ចាំងពីសិល្បៈនៃការត្បាញ ការរចនា និងសោភ័ណភាពខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ។ ពិធីកម្មដូចជា ហោមរោង បញ្ចាន់រូប កាត់សក់ បង្វិលពពិល និងបាចផ្កាស្លា គឺសុទ្ធតែជាផ្នែកមួយនៃកេរដំណែលវប្បធម៌ ដែលត្រូវបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ផងដែរ ។ វត្តមានភ្លេងការ និងចម្រៀងប្រពៃណីក្នុងពិធី ធ្វើឱ្យបរិយាកាសកាន់តែអធិកអធម និងរំលេចឡើងនូវសោភ័ណភាពវប្បធម៌ខ្មែរដ៏វិសេសវិសាល ។ បច្ចុប្បន្ន ពិធីមង្គលការខ្មែរបានទទួល ឥទ្ធិពលយ៉ាងខ្លាំងពីសម័យទំនើប ទាំងពីបស្ចិមប្រទេស និងវប្បធម៌ជិតខាង ។ គូស្វាមីភរិយាជាច្រើនបានរួមបញ្ចូលគ្នានូវប្រពៃណីដើមជាមួយនឹងភាពទាន់សម័យ ដើម្បីធ្វើឱ្យពិធីរបស់ពួកគេកាន់តែប្លែក និងឆ្លើយតបនឹងការចង់បានរបស់ខ្លួន ។ គូស្វាមីភរិយាភាគច្រើននិយមថតរូប Pre-Wedding នៅតាមទីកន្លែងស្អាតៗ ដូចជាទីក្រុងប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ឬស្ទូឌីយោប្រណិតៗ មុនថ្ងៃមង្គលការ ។ ការបង្ហោះតាមបណ្តាញសង្គមសម្រាប់ភ្ញៀវដែលមិនបានចូលរួមផ្ទាល់ និងការផលិត វីដេអូ ដែលមានគុណភាពខ្ពស់ គឺជាការពេញនិយមនាពេលបច្ចុប្បន្ន ។ ក្រៅពីពិធីបុណ្យប្រពៃណីនៅពេលថ្ងៃ គូស្វាមីភរិយាជាច្រើនក៏រៀបចំ ពិធីជប់លៀងញាំអាហារពេលល្ងាចតាមបែបលោកខាងលិច នៅតាមសណ្ឋាគារល្បីៗ មជ្ឈមណ្ឌលសន្និបាត ឬភោជនីយដ្ឋានធំៗ ។ ពិធីនេះអាចមានការកាត់នំខេកមង្គលការ ការរាំ ការថ្លែងអំណរគុណ និងកម្មវិធីកម្សាន្តផ្សេងៗ ។ ការតុបតែងលម្អពិធីមង្គលការមានភាពចម្រុះ និងទាន់សម័យជាងមុន ដោយមានការប្រើប្រាស់ផ្កាធម្មជាតិ ភ្លើងពណ៌ ក្តារបដាឌីជីថល និងការរៀបចំតុបតែងតាមប្រធានបទជាក់លាក់ ។ ក្រៅពីឈុតប្រពៃណី កូនក្រមុំភាគច្រើនក៏ស្លៀក រ៉ូបកូនក្រមុំពណ៌ស តាមបែបលោកខាងលិចសម្រាប់ពិធីជប់លៀងនាពេលល្ងាច ។ ការតុបតែងមុខ និងម៉ូតសក់ក៏មានភាពទាន់សម័យជាងមុន ដោយមានការរចនាបែបធម្មជាតិ ឬបែបថ្លៃថ្នូរតាមនិន្នាការអន្តរជាតិ ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាតបែបកូនក្រមុំខ្មែរ ។ ដោយសារភាពស្មុគស្មាញនៃពិធី អ្នកខ្លះបានជួល អ្នករៀបចំកម្មវិធីដើម្បីជួយរៀបចំផែនការ កាលវិភាគ និងគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃពិធីមង្គលការផ្តាច់មុខផងដែរ ។ ទោះបីជាមានឥទ្ធិពលសម័យទំនើបយ៉ាងណាក៏ដោយ ខ្លឹមសារ និងតម្លៃនៃពិធីមង្គលការខ្មែរនៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន ដ្បិតវាជាអត្តសញ្ញាណដ៏សំខាន់មួយរបស់ខ្មែរដែរ ។